សុភាសិត «បើមិនជួយចូកជួយចែវទេ កុំយកជើងរាទឹក» គឺជាដំបូន្មានដ៏មានអត្ថន័យជ្រាលជ្រៅដែលដូនតាខ្មែរប្រើសម្រាប់ដាស់តឿនសតិស្មារតីរបស់មនុស្សក្នុងសង្គម។ សុភាសិតនេះគឺជាការប្រៀបធៀបយ៉ាងច្បាស់លាស់ទៅនឹងសកម្មភាពជិះទូក ឬចែវទូក។ ក្នុងសម័យមុន ទូកគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់តាមផ្លូវទឹក។ ការចែវទូកឱ្យទៅមុខបានលឿន ទាមទារឱ្យមនុស្សគ្រប់រូបក្នុងទូករួមកម្លាំងគ្នា។ ពាក្យថា «ជួយចូកជួយចែវ» សំដៅលើការចូលរួមចំណែកជួយដល់កិច្ចការរួមដោយស្ម័គ្រចិត្ត។ វាបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវក្នុងនាមជាសមាជិកក្រុម។ ពាក្យថា «យកជើងរាទឹក» សំដៅលើទង្វើដែលធ្វើឱ្យទូកទៅមុខយឺត ឬបង្កជាឧបសគ្គដល់អ្នកចែវដទៃ។ នៅពេលជើងប៉ះនឹងទឹក វានឹងបង្កើតជាកម្លាំងទប់ដែលធ្វើឱ្យទូកបាត់បង់ល្បឿន។ ក្នុងន័យធៀប សុភាសិតនេះដាស់តឿនដល់មនុស្សដែលមិនចូលរួមធ្វើការ ប៉ុន្តែបែរជាបង្កបញ្ហា។ បើយើងមិនចង់ជួយការងារអ្នកដទៃ ក៏មិនគួរធ្វើអ្វីដែលរំខានដល់ដំណើរការការងាររបស់គេដែរ។ ការបង្កការរំខានដល់អ្នកដទៃ គឺជាទង្វើអាត្មានិយមដែលសង្គមខ្មែរមិនគាំទ្រ។ សុភាសិតនេះបង្រៀនឱ្យមនុស្សស្គាល់តម្លៃនៃកិច្ចសហការ និងការជួយគ្នាទៅវិញទៅមក។ ក្នុងក្រុមការងារ បើមានសមាជិកម្នាក់រារាំង នោះលទ្ធផលរួមនឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការ «រាទឹក» អាចជាការនិយាយអុជអាល ឬការរិះគន់ជាន់ពន្លិចដែលគ្មានការស្ថាបនា។ វាដាស់សតិឱ្យយើងដឹងថា បើគ្មានសមត្ថភាពជួយគេទេ ក៏គួររក្សាភាពស្ងប់ស្ងៀមដែរ។ ការធ្វើខ្លួនជាឧបសគ្គដល់អ្នកដទៃ នាំមកនូវភាពបាក់បែកសាមគ្គីភាពក្នុងសហគមន៍។ ក្នុងគ្រួសារ បើកូនចៅមិនជួយការងារឪពុកម្ដាយទេ ក៏មិនគួរបង្កទុក្ខទោសឱ្យពួកគាត់ដែរ។ ក្នុងសង្គមជាតិ បើមិនអាចជួយអភិវឌ្ឍទេ ក៏មិនត្រូវធ្វើសកម្មភាពបំផ្លាញជាតិឯងដែរ។ សុភាសិតនេះជំរុញឱ្យមនុស្សរៀនធ្វើជាអ្នកគាំទ្រដ៏ល្អ ប្រសិនបើមិនអាចធ្វើជាអ្នកដឹកនាំបាន។ ការរិះគន់ដោយមិនផ្ដល់ដំណោះស្រាយ គឺប្រៀបបាននឹងការយកជើងរាទឹកដូច្នោះដែរ។ ភាពជោគជ័យនៃកិច្ចការរួម អាស្រ័យលើការដែលគ្រប់គ្នាដឹងពីតួនាទីរបស់ខ្លួន។ ដូនតាខ្មែរចង់ឱ្យកូនចៅមានចិត្តទូលាយ និងចេះយោគយល់អធ្យាស្រ័យគ្នា។ ការបង្កបញ្ហាដល់អ្នកដទៃដែលកំពុងខំប្រឹង គឺជាអំពើអសីលធម៌មួយ។ អ្នកដែលចូលចិត្តរាទឹក តែងតែត្រូវបានគេស្អប់ខ្ពើម និងមិនផ្ដល់តម្លៃឱ្យ។ ការរស់នៅក្នុងសង្គមសមូហភាព ទាមទារឱ្យយើងមានចិត្តអាណិតអាសូរដល់អ្នកជុំវិញ។ កុំធ្វើខ្លួនជាបន្ទុកដល់អ្នកដទៃដែលកំពុងលីសែងកិច្ចការដ៏ធ្ងន់ធ្ងរ។ ការលើកទឹកចិត្តដល់អ្នកធ្វើការ គឺជាការជួយ «ចូកចែវ» ដ៏មានប្រសិទ្ធភាពមួយ។ សុភាសិតនេះនៅតែមានតម្លៃខ្លាំងក្នុងបរិបទការងារក្រុមហ៊ុននាពេលបច្ចុប្បន្ន។ ក្នុងគម្រោងការងារ បើបុគ្គលិកម្នាក់មិនយកចិត្តទុកដាក់ វានឹងអូសទាញអ្នកដទៃឱ្យយឺតយ៉ាវតាម។ ការរៀនរស់នៅដោយមិនបៀតបៀនអ្នកដទៃ គឺជាសេចក្ដីសុខដ៏ថ្លៃថ្លា។ ចូរធ្វើខ្លួនឱ្យដូចជាកម្លាំងរុញច្រាន ជាជាងធ្វើខ្លួនជាកម្លាំងទាញថយក្រោយ។ ស្មារតីនៃសុភាសិតនេះ ជួយឱ្យយើងចេះឱ្យតម្លៃលើញើសឈាមរបស់អ្នកដទៃ។ ការរារាំងផ្លូវជោគជ័យរបស់អ្នកដទៃ នឹងធ្វើឱ្យយើងមិនអាចជោគជ័យបានដូចគ្នា។ បើគ្រប់គ្នាក្នុងសង្គមជួយចែវរៀងៗខ្លួន នោះប្រទេសជាតិនឹងរីកចម្រើនដូចទូកលឿនស្លេវ។ ចូរចាំថា ទូកជីវិតរបស់មនុស្សម្នាក់ៗ សុទ្ធតែត្រូវការអ្នកជួយជ្រោមជ្រែង។ មនុស្សដែលពូកែយកជើងរាទឹក ច្រើនតែជាមនុស្សដែលមិនដែលធ្វើអ្វីឱ្យសម្រេចបានឡើយ។ ចូរធ្វើជាមនុស្សដែលមានប្រយោជន៍ដល់សង្គម ទោះបីជាក្នុងកិច្ចការតូចតាចក៏ដោយ។ បើចង់ឱ្យទូកទៅមុខដល់ត្រើយ ចូរគ្រប់គ្នាព្រមដាក់ចែវចុះក្នុងទឹកជាមួយគ្នា។ សង្គមមួយដែលមានសន្តិភាព គឺជាសង្គមដែលប្រជាជនគ្រប់រូបជួយចែវដោយពេញចិត្ត។ ការអនុវត្តតាមសុភាសិតនេះ នឹងនាំមកនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចូរធ្វើជាអ្នកដែលនាំមកនូវដំណោះស្រាយ ជាជាងអ្នកដែលនាំមកនូវបញ្ហា។ «បើមិនជួយចូកជួយចែវទេ កុំយកជើងរាទឹក» នៅតែជានិមិត្តរូបនៃសីលធម៌រស់នៅរបស់ខ្មែរគ្រប់ជំនាន់។